បឹងទន្លេសាប គឺជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានគេស្គាល់ថាជាបេះដូងនៃប្រទេសកម្ពុជា។ វាមានលក្ខណៈពិសេសត្រង់ថា បឹងនេះរីកធំ និងរួមតូចទៅតាមរដូវកាល។ នៅរដូវវស្សា បឹងនេះរីកធំរហូតដល់ទៅ ៤ ដងនៃទំហំដើមរបស់វា ដោយសារលំហូរទឹកពីទន្លេមេគង្គចូលមក។ បាតុភូតធម្មជាតិនេះបានបង្កើតជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបបំផុតមួយក្នុងពិភពលោក។ ហើយវាក៏ជាជម្រកសម្រាប់ត្រី និងប្រភេទសត្វព្រៃជាច្រើនប្រភេទទៀតផង។ វាក៏ជាប្រភពជីវិតសម្រាប់ប្រជាជនកម្ពុជាជាច្រើនលាននាក់ផងដែរ ដែលពឹងផ្អែកលើបឹងនេះសម្រាប់ការនេសាទ និងកសិកម្ម។ ការជិះទូកកម្សាន្តនៅបឹងទន្លេសាប គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលបង្ហាញពីរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមភូមិបណ្តែតទឹក។ នៅទីនោះអ្នកនឹងបានឃើញផ្ទះបណ្តែតទឹក សាលារៀន មន្ទីរពេទ្យ និងសូម្បីតែវត្តអារាមដែលសាងសង់លើទឹក។ ចំពោះភូមិបណ្តែតទឹកល្បីៗមានដូចជា ភូមិកំពង់ភ្លុក ភូមិមេជ្ឈមាស ភូមិចុងឃ្នៀស និងភូមិកំពង់លួងជាដើម។ ចំពោះកំពង់ភ្លុក គឺជាភូមិដ៏គួរឱ្យចាប់អារម្មណ៍មួយដែលមានផ្ទះសសរខ្ពស់ៗអណ្ដែតលើទឹកនៅរដូវវស្សា ហើយក៏បង្ហាញពីជើងទម្រខ្ពស់ៗរបស់វានៅរដូវប្រាំងផងដែរ។ ហើយបង្ហាញជើងទម្រខ្ពស់ៗរបស់វានៅរដូវប្រាំង។ នៅទីនេះ អ្នកអាចជិះទូកកាណូតកាត់ព្រៃលិចទឹក ដ៏ស្រស់ស្អាត ដែលជាបទពិសោធន៍ដ៏ប្លែក និងជិតស្និទ្ធនឹងធម្មជាតិ។ ហើយអ្នកនឹងបានឃើញសត្វស្លាបជាច្រើនប្រភេទ និងរបៀបរស់នៅរបស់ប្រជាជនក្នុងភូមិដែលពឹងផ្អែកលើការនេសាទ។ ចំពោះភូមិនេះដែរមិនសូវមានមនុស្សអ៊ូអរដូចភូមិចុងឃ្នៀសទេ ដូច្នេះវាផ្តល់នូវបទពិសោធន៍ស្ងប់ស្ងាត់ជាង។ រីឯភូមិមេជ្រៃ ឬភូមិមេជ្ឈមាស គឺជាភូមិបណ្តែតទឹកមួយទៀតដែលនៅជិតខេត្តសៀមរាប។ ភូមិនេះមានលក្ខណៈធម្មជាតិ និងមិនសូវមានការអភិវឌ្ឍន៍ទេសចរណ៍ច្រើនដូចភូមិផ្សេងៗទៀតទេ។ នៅទីនោះ អ្នកអាចឃើញពីរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនក្នុងតំបន់ និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃបឹងទន្លេសាប។ បន្ថែមពីនេះភូមិមេជ្រៃ គឺជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងយល់ពីជីវិតពិតរបស់ប្រជាជនភូមិបណ្តែតទឹកដោយគ្មានការរំខានច្រើន។ ឯភូមិចុងឃ្នៀស គឺជាភូមិបណ្តែតទឹកដែលពេញនិយមបំផុត និងមានអ្នកទស្សនាច្រើនជាងគេទៅលេង ហើយវាមានទីតាំងនៅជិតខេត្តសៀមរាប។ នៅទីនោះមានកន្លែងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន និងមានសាលារៀនបណ្តែតទឹកផងដែរ។ ហើយអ្នកនឹងឃើញផ្ទះបណ្តែតទឹកជាច្រើន និងសកម្មភាពពាណិជ្ជកម្មផ្សេងៗ។ ទោះបីជាភូមិនេះមានភាពមមាញឹកជាងភូមិផ្សេងទៀតក៏ដោយ ក៏វាផ្តល់នូវទិដ្ឋភាពទូទៅអំពីជីវិតនៅបឹងទន្លេសាបផងដែរ។ ចំណែកឯភូមិកំពង់លួង គឺជាភូមិបណ្តែតទឹកដ៏ធំមួយដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង។ វាមានទំហំធំ និងមានភាពរស់រវើកជាងភូមិដទៃទៀតដែលនៅជិតខេត្តសៀមរាប។ នៅទីនេះ អ្នកនឹងឃើញសហគមន៍បណ្តែតទឹកទាំងមូល រួមទាំងផ្ទះ ហាង ស្ថានីយ៍ប្រេងឥន្ធនៈ មន្ទីរពេទ្យ សាលារៀន និងវត្តអារាម។ កំពង់លួងផ្តល់នូវបទពិសោធន៍ដ៏ស៊ីជម្រៅអំពីរបៀបរស់នៅពិតប្រាកដរបស់ប្រជាជនបណ្តែតទឹក ដោយសារតែវាមិនសូវផ្តោតលើទេសចរណ៍ដូចភូមិដែលនៅជិតខេត្តសៀមរាបទេ។ នៅពេលរដូវវស្សា ជាពេលវេលាដ៏ល្អបំផុតដើម្បីទៅលេងនៅបឹងទន្លេសាប។ ហើយចាប់ពី ខែសីហា ដល់ ខែវិច្ឆិកា កម្រិតទឹកបឹងឡើងខ្ពស់ខ្លាំង ដែលធ្វើឲ្យការធ្វើដំណើរតាមទូកមានភាពងាយស្រួល និងរលូន។ ក្នុងអំឡុងពេលនេះ ធម្មជាតិនៅជុំវិញបឹងនឹងបង្ហាញពីភាពស្រស់បំព្រងរបស់វា ជាពិសេសគឺ ព្រៃលិចទឹក ដែលលិចលង់ដោយសារទឹកបឹង។ នៅរដូវនេះ ទឹកបឹងទន្លេសាបឡើងខ្ពស់លិចចូលទៅក្នុងព្រៃឈើ និងតំបន់ជុំវិញ ដែលធ្វើឲ្យការជិះទូកកម្សាន្តកាន់តែរីករាយ។ យើងអាចធ្វើដំណើរបានយ៉ាងជ្រៅទៅក្នុងភូមិបណ្តែតទឹក និងមើលឃើញទិដ្ឋភាពប្លែកៗដែលមិនអាចមើលឃើញនៅរដូវប្រាំង។ ហើយអ្នកក៏អាចជិះទូកតូចៗចូលទៅចន្លោះដើមឈើ ដែលជាបទពិសោធន៍ដ៏អស្ចារ្យ និងស្ងប់ស្ងាត់ ហើយវាក៏ជាឱកាសល្អដើម្បីថតរូបភាពប្លែកៗផងដែរ។ នៅពេលទឹកឡើង ត្រី និងសត្វស្លាបជាច្រើនប្រភេទបានមកប្រមូលផ្តុំគ្នា។ ហើយយើងក៏អាចនឹងឃើញសត្វស្លាបកម្រជាច្រើនប្រភេទហើររកចំណី ឬសំងំនៅលើដើមឈើ។ រីឯសហគមន៍ភូមិបណ្តែតទឹកបានបង្ហាញពីរបៀបរស់នៅប្លែកៗនៅពេលទឹកឡើងខ្ពស់។ យើងនឹងឃើញផ្ទះ សាលារៀន និងសូម្បីតែហាងបណ្តែតទឹកដែលអណ្តែតលើផ្ទៃទឹក ដែលជាទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍។ ដូច្នេះ ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ពេញលេញ និងស្រស់ស្អាតបំផុតនៅបឹងទន្លេសាប នោះនៅរដូវវស្សាគឺជាជម្រើសដ៏ល្អបំផុត។ ចំណែកឯរដូវប្រាំង ដែលចាប់ផ្តើមពី ខែមីនា ដល់ ខែឧសភា ផ្តល់ជូននូវបទពិសោធន៍ដ៏ប្លែកមួយនៅបឹងទន្លេសាប។ នៅរដូវនេះ កម្រិតទឹកបឹងបានស្រកចុះយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកអាចមើលឃើញផ្ទៃដីដែលធ្លាប់លិចលង់កាលពីពេលទឹកឡើង។ ដោយសារតែទឹកស្រក យើងនឹងបានឃើញយ៉ាងច្បាស់នូវជើងទម្រផ្ទះខ្ពស់ៗ ដែលប្រជាជនសាងសង់ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលកម្រិតទឹកបឹងទន្លេសាប។ វាជាទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយដែលបង្ហាញពីភាពប៉ិនប្រសប់ក្នុងការរស់នៅរបស់សហគមន៍បណ្តែតទឹក។ ហើយតំបន់ដែលធ្លាប់ជាផ្ទៃទឹកដ៏ធំល្វឹងល្វើយ បានក្លាយជាវាលស្មៅ ឬដីស្ងួត។ ពេលខ្លះប្រជាជនអាចប្រើប្រាស់ដីទាំងនោះសម្រាប់ការដាំដុះដំណាំរយៈពេលខ្លីផងដែរ។ ប៉ុន្តែដោយសារតែកម្រិតទឹកទាប ការធ្វើដំណើរតាមទូកនៅតំបន់ខ្លះក៏អាចនឹងជួបការលំបាក ឬត្រូវប្រុងប្រយ័ត្នជាងមុន ព្រោះទឹកអាចរាក់ខ្លាំង។ ហើយផ្លូវទូកមួយចំនួនអាចនឹងស្ងួតដែលមិនអាចធ្វើដំណើរបាន។ រីឯធម្មជាតិនៅជុំវិញបឹង ដូចជាព្រៃលិចទឹកជាដើម នឹងមិនសូវមានពណ៌បៃតងស្រស់ដូចនៅរដូវវស្សានោះទេ។ ដោយសារតែរដូវកាលបានផ្លាស់ប្ដូរធ្វើអោយទឹកបានស្រកអស់។ សរុបមក ការធ្វើដំណើរកម្សាន្តទៅកាន់បឹងទន្លេសាប មិនត្រឹមតែជាការទស្សនាទេសភាពប៉ុណ្ណោះទេ តែជាការស្វែងយល់ពីវប្បធម៌ និងជីវិតដ៏ពិសេសរបស់ប្រជាជនខ្មែរដែលរស់នៅជាមួយធម្មជាតិផងដែរ។